សិល្បៈឆ្លាក់ស្បែក ជាពិសេស រូបស្បែកតូចគឺជាទម្រង់សិល្បៈប្រពៃណីខ្មែរដ៏ចំណាស់មួយ។ វាបានឆ្លងកាត់ជំនាន់ជាច្រើន ហើយទាមទារនូវភាពប៉ិនប្រសប់ខ្ពស់ ទាំងផ្នែកបច្ចេកទេស និងការច្នៃប្រឌិត ដើម្បីបង្កើតបានជាតួអង្គដ៏មានជីវិតនៅលើផ្ទាំងស្បែក។ សម្រាប់ការឆ្លាក់រូបស្បែកតូចៗ ដែលជាផ្នែកសំខាន់នៃសិល្បៈល្ខោនស្បែក ជាងឆ្លាក់តែងជ្រើសរើសសម្ភារៈដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបានទាំងភាពងាយស្រួលក្នុងការឆ្លាក់ និងគុណភាពនៃការប្រើប្រាស់។ ជាប្រពៃណី គេប្រើប្រាស់ស្បែកសត្វតូចៗ ដូចជា ស្បែកពពែ ស្បែកចៀម ឬស្បែកគោញីខ្ចី។ ស្បែកទាំងនេះត្រូវបានគេពេញចិត្តដោយសារតែលក្ខណៈពិសេសរបស់វាដូចជា ស្តើង និងទន់ ហើយជាប់ធន់។ លក្ខណៈសំខាន់បំផុតរបស់ស្បែកដែលត្រូវបានជ្រើសរើសសម្រាប់ឆ្លាក់រូបស្បែកតូចៗ គឺវាត្រូវតែស្តើង និងទន់។ លក្ខណៈសម្បត្តិទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ដំណើរការឆ្លាក់ និងការប្រើប្រាស់រូបស្បែកដែល ងាយស្រួលឆ្លាក់ និងកាត់ ហើយអាចបត់បែនបានយ៉ាងរលូន។ ស្បែកដែលស្តើង និងទន់ ធ្វើឱ្យជាងឆ្លាក់អាចប្រើប្រាស់កាំបិត ឬឧបករណ៍កាត់បានយ៉ាងងាយស្រួល និងច្បាស់លាស់ ដោយមិនបាច់ប្រើកម្លាំងខ្លាំង។ នេះអនុញ្ញាតឱ្យពួកគេបង្កើតទម្រង់ផ្សេងៗ និងលម្អិតបានល្អ។ ភាពទន់ល្មើយរបស់ស្បែកក៏ជួយឱ្យរូបស្បែកអាចបត់បែនបានយ៉ាងរលូននៅពេលសម្ដែង ជាពិសេសត្រង់សន្លាក់សម្រាប់បត់បែន។ លក្ខណៈនេះធ្វើឱ្យតួអង្គអាចធ្វើចលនាបានរស់រវើក និងបង្ហាញពីសកម្មភាពបានច្បាស់លាស់ ដែលជាគន្លឹះនៃភាពជោគជ័យនៃការសម្ដែងល្ខោនស្បែក។ ថ្វីត្បិតតែមានលក្ខណៈស្តើង និងទន់ក៏ដោយ ស្បែកដែលត្រូវបានជ្រើសរើស និងច្នៃត្រឹមត្រូវសម្រាប់ឆ្លាក់រូបស្បែកតូចៗមានភាពជាប់ធន់ខ្ពស់។ គុណសម្បត្តិនៃភាពជាប់ធន់នេះ អនុញ្ញាតឱ្យរូបស្បែកអាចប្រើប្រាស់បានយូរអង្វែងក្នុងការសម្ដែងម្ដងហើយម្ដងទៀត ដោយមិនងាយរហែក ឬខូចខាតឡើយ។ នេះជាការចាំបាច់ណាស់សម្រាប់សិល្បៈល្ខោនស្បែក ដែលតួអង្គត្រូវឆ្លងកាត់ការប្រើប្រាស់ញឹកញាប់ និងចលនាបត់បែនជាច្រើនដងក្នុងការសម្ដែងនីមួយៗ។ ក្រៅពីស្បែកសត្វ ជាងឆ្លាក់ក៏អាចប្រើក្រដាសកាតុងដែលមានកម្រាស់សមល្មមសម្រាប់ធ្វើជាសម្ភារៈជំនួសផងដែរ។ ការប្រើប្រាស់ក្រដាសកាតុងមានអត្ថប្រយោជន៍ជាច្រើនដូចជា តម្លៃថោក សម្រាប់ហ្វឹកហាត់ និងងាយស្រួលកែច្នៃ។ ក្រដាសកាតុងគឺងាយស្រួលរក និងមានតម្លៃធូរថ្លៃជាងស្បែកសត្វ នេះធ្វើឱ្យវាជាជម្រើសល្អសម្រាប់អ្នកដែលចង់សាកល្បង ឬមិនមានថវិកាច្រើន។ ក្រដាសកាតុងជាសម្ភារៈល្អបំផុតសម្រាប់ការហ្វឹកហាត់ ឬធ្វើតេស្តបច្ចេកទេសកាត់ និងគូរ។ ការប្រើក្រដាសកាតុងអនុញ្ញាតឱ្យសិស្ស ឬអ្នកចាប់ផ្ដើមអាចអនុវត្តបានច្រើនដង មុននឹងចាប់ផ្ដើមឆ្លាក់លើស្បែកពិតប្រាកដដែលតម្រូវឱ្យមានភាពសុក្រិត្យខ្ពស់ និងជៀសវាងការខ្ជះខ្ជាយសម្ភារៈដើមដែលមានតម្លៃថ្លៃ។ ម៉្យាងទៀតក្រដាសកាតុងមានភាពងាយស្រួលក្នុងការកាត់ និងលាបពណ៌។ នេះជួយសិស្ស ឬអ្នកចាប់ផ្ដើមរៀនឆ្លាក់ស្បែកអាចអនុវត្តបានលឿន និងស្វែងយល់ពីបច្ចេកទេសមូលដ្ឋានមុននឹងបន្តទៅសម្ភារៈដែលពិបាកជាង។ ការជ្រើសរើសសម្ភារៈដែលត្រឹមត្រូវ គឺជាជំហានដំបូងដ៏សំខាន់ក្នុងការបង្កើតរូបស្បែកតូចដ៏ស្រស់ស្អាត និងមានគុណភាព។ ការបង្កើតរូបស្បែកតូចមួយៗ តម្រូវឱ្យមានជំនាញ និងការយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេសកាត់ និងគូរលម្អិត ដើម្បីឱ្យតួអង្គនីមួយៗមានភាពរស់រវើក និងស្រស់ស្អាត។ ការចាប់ផ្ដើមដំបូងការងារសំខាន់ គឺបច្ចេកទេសនៃការកាត់។ ការបង្កើតរូបស្បែកតូច ទាមទារនូវបច្ចេកទេសកាត់ដ៏ល្អិតល្អន់ និងច្បាស់លាស់។ ជាងឆ្លាក់ត្រូវប្រើកាំបិត ឬដែកចុងស្រួចពិសេស ដើម្បីកាត់តាមគំនូសព្រាងដែលបានគូរទុកជាមុននៅលើផ្ទាំងស្បែក។ ជំហាននេះទាមទារនូវការប្រុងប្រយ័ត្នបំផុតដើម្បីកុំឱ្យដាច់ ឬខូចរូបរាងដើមរបស់តួអង្គ ជាពិសេសត្រង់ចំណុចតូចៗ លម្អិត ឬកន្លែងកោងបត់ដែលងាយនឹងខូច។ ភាពសុក្រិត្យនៃការកាត់នេះ នឹងកំណត់ពីភាពស្រស់ស្អាត និងភាពត្រឹមត្រូវនៃរូបរាងតួអង្គទាំងមូល ដែលជាមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលបន្តបន្ទាប់។ បន្ទាប់ពីដំណាក់កាលកាត់ដ៏ល្អិតល្អន់ ការងារបន្ទាប់ដែលសំខាន់មិនចាញ់គ្នានោះគឺការលាបពណ៌ និងគូរក្បាច់។ បច្ចេកទេសគូរលម្អិត គឺមានសារៈសំខាន់ណាស់ក្នុងការបន្ថែមភាពរស់រវើកដល់តួអង្គរូបស្បែកនីមួយៗ។ ជាងគូរត្រូវប្រើប្រាស់ពណ៌ចម្រុះ ដើម្បីបង្ហាញពីលក្ខណៈពិសេស និងបុគ្គលិកលក្ខណៈរបស់តួអង្គនីមួយៗ។ ពួកគាត់គូរលម្អិតនូវ សម្លៀកបំពាក់ គ្រឿងអលង្ការ និងទឹកមុខរបស់តួអង្គ។ សម្លៀកបំពាក់គឺ គូរពីគំនូរ ក្បាច់ ឬលំនាំផ្សេងៗនៅលើសម្លៀកបំពាក់តួអង្គ ដែលឆ្លុះបញ្ចាំងពីឋានៈ ឬតួនាទីរបស់ពួកគេ។ ការគូរគ្រឿងអលង្ការមាន ដូចជាកង ក្បាច់ម្កុដ ឬត្រចៀកជាដើម ដែលមិនត្រឹមតែជាគ្រឿងលម្អទេ ថែមទាំងជួយកំណត់អត្តសញ្ញាណតួអង្គផងដែរ។ ការគូរទឹកមុខរបស់តួអង្គដូចជាភ្នែក ច្រមុះ មាត់ ដែលអាចបង្ហាញពីអារម្មណ៍ខុសៗគ្នា និងបុគ្គលិកលក្ខណៈរបស់ពួកគេ ដូចជាកំហឹង ភាពរីករាយ ឬភាពសោកសៅ។ ការយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិតទាំងនេះហើយ ដែលធ្វើឱ្យរូបស្បែកតូចៗមានភាពទាក់ទាញ និងអាចនិទានរឿងបានយ៉ាងមានប្រសិទ្ធភាពតាមរយៈការសម្ដែង។ ការរួមបញ្ចូលគ្នារវាងការកាត់ដ៏ល្អិតល្អន់ និងការគូរលម្អិតនេះ ធ្វើឱ្យរូបស្បែកតូចៗក្លាយជាស្នាដៃសិល្បៈដ៏មានតម្លៃ និងអាចប្រើប្រាស់ក្នុងការសម្ដែងបានយ៉ាងទាក់ទាញ។ លក្ខណៈពិសេសមួយដែលធ្វើឲ្យរូបស្បែកតូចៗមានភាពរស់រវើក និងទាក់ទាញនោះគឺ សន្លាក់ដែលអាចបត់បែនបានរបស់វា។ សន្លាក់ទាំងនេះច្រើនស្ថិតនៅត្រង់កែងដៃ ស្មា ត្រគាក និងជង្គង់ ដែលអនុញ្ញាតឲ្យតួអង្គអាចធ្វើចលនាបានយ៉ាងបត់បែន។ សន្លាក់ដែលអាចបត់បែនបាននៅលើរូបស្បែកតូចៗ មិនមែនគ្រាន់តែជាផ្នែកមួយនៃរចនាសម្ព័ន្ធប៉ុណ្ណោះទេ តែជាធាតុសំខាន់ដែលផ្តល់ជីវិត និងអត្ថន័យដល់ការសម្តែងល្ខោនស្បែក។ ការបង្កើតសន្លាក់ទាំងនេះមានគោលបំណងចម្បងៗដូចជា ការបង្កើតចលនារស់រវើក បង្កើនការបញ្ចេញមតិ និងជួយសម្រួលដល់ការនិទានរឿង។ តួនាទីដ៏សំខាន់បំផុតមួយនៃសន្លាក់ដែលអាចបត់បែនបានលើរូបស្បែកតូចៗ គឺដើម្បីបង្កើតចលនារស់រវើក។ សន្លាក់ទាំងនេះអនុញ្ញាតឲ្យអ្នកសម្ដែងអាចធ្វើចលនាតួអង្គបានផ្លាស់ប្ដូរ និងបត់បែនបានយ៉ាងរលូន ហាក់បីដូចជាតួអង្គនោះមានជីវិតពិតៗ។ នេះជួយបង្ហាញពីសកម្មភាពផ្សេងៗយ៉ាងច្បាស់លាស់ ដូចជា ការដើរ ការរាំ ការវាយប្រយុទ្ធ ឬកាយវិការផ្សេងៗទៀត។ ការដើរគឺ តួអង្គអាចបោះជំហានទៅមុខ ឬថយក្រោយ ធ្វើត្រាប់តាមការដើររបស់មនុស្ស ឬសត្វ។ ឯការរាំ ជាងសម្ដែងអាចបង្កើតក្បាច់រាំផ្សេងៗគ្នាបានយ៉ាងស្ទាត់ជំនាញ តាមចង្វាក់ភ្លេង ដែលធ្វើឲ្យការសម្ដែងកាន់តែមានសោភ័ណភាព។ រូបស្បែកអាចធ្វើចលនាកាប់ចាក់ ឬដាវប្រយុទ្ធគ្នាយ៉ាងស្វាហាប់ បង្កើតឈុតឆាកប្រយុទ្ធដ៏រំភើប។ ក្រៅពីនេះ តួអង្គក៏អាចធ្វើកាយវិការផ្សេងៗជាច្រើនទៀត ដូចជាការលើកដៃ ឱនក្បាល ឬចង្អុលបង្ហាញ ដែលជួយបង្ហាញពីអត្ថន័យ និងអារម្មណ៍ក្នុងសាច់រឿង។ ចលនាទាំងអស់នេះធ្វើឲ្យការសម្ដែងកាន់តែមានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍។ ភាពរស់រវើកនៃចលនាទាំងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងទាញចំណាប់អារម្មណ៍អ្នកទស្សនាឲ្យផ្តោតលើសាច់រឿង និងងាយយល់ពីអ្វីដែលកំពុងកើតឡើងក្នុងការសម្ដែងល្ខោនស្បែក។ ក្រៅពីបង្កើតចលនារាងកាយទូទៅ សន្លាក់នៅលើរូបស្បែកតូចៗមានតួនាទីសំខាន់ក្នុងការបង្កើនការបញ្ចេញមតិរបស់តួអង្គ។ តាមរយៈចលនារបស់សន្លាក់ អ្នកសម្ដែងអាចធ្វើឲ្យតួអង្គបង្ហាញពីអារម្មណ៍ និងស្ថានភាពខុសៗគ្នាបានយ៉ាងរស់រវើក។ ឧទាហរណ៍ដូចជា ការលើកដៃ ការឱនក្បាល ឬកាយវិការផ្សេងៗទៀតជាដើម។ ការលើកដៃ កាយវិការមានន័យច្រើនយ៉ាង វាអាចបង្ហាញពីការស្វាគមន៍ ការអំពាវនាវរកជំនួយ ឬការចាប់អារម្មណ៍។ ក្នុងករណីខ្លះ វាថែមទាំងអាចបញ្ជាក់ពីការគំរាមកំហែងទៀតផង អាស្រ័យលើបរិបទនៃសាច់រឿង និងចលនាផ្សេងៗទៀតដែលភ្ជាប់មកជាមួយ។ ការឱនក្បាល ជាកាយវិការឆ្លុះបញ្ចាំងពីការគោរពចំពោះអ្នកដទៃ ភាពបន្ទាបខ្លួនរបស់តួអង្គ ឬការសុំទោសចំពោះកំហុសឆ្គង។ ក្រៅពីនេះ រូបស្បែកក៏អាចធ្វើកាយវិការផ្សេងៗជាច្រើនទៀត ដែលអាចបង្ហាញពីភាពរីករាយ សោកសៅ កំហឹង ឬសូម្បីតែការគោរព។ រាល់កាយវិការតូចៗសុទ្ធតែមានសារៈសំខាន់ក្នុងការបកស្រាយអារម្មណ៍របស់តួអង្គ។ ចលនាទាំងនេះជួយឲ្យអ្នកទស្សនាអាចបកស្រាយសាច់រឿង និងអារម្មណ៍របស់តួអង្គបានយ៉ាងងាយស្រួល ទោះបីជាគ្មានពាក្យសម្តីក៏ដោយ។ ការបង្ហាញអារម្មណ៍តាមរយៈចលនាទាំងនេះ ជួយឲ្យអ្នកទស្សនាស្វែងយល់ពីសាច់រឿងកាន់តែស៊ីជម្រៅ និងអាចមានអារម្មណ៍ចូលរួមជាមួយតួអង្គបានយ៉ាងងាយស្រួល។ នៅក្នុងល្ខោនស្បែកតូច ចលនានៃតួអង្គតាមរយៈសន្លាក់របស់វា គឺជាផ្នែកសំខាន់មួយដែលសម្រួលដល់ការនិទានរឿង។ នេះមិនមែនត្រឹមតែជាការបង្ហាញសកម្មភាពនោះទេ តែជាការបំពេញបន្ថែមដ៏សំខាន់ដល់សាច់រឿងទាំងមូល។ ចលនារបស់តួអង្គ មិនត្រឹមតែជាការកម្សាន្តនោះទេ តែជាភាសាដែលប្រាប់អ្នកទស្សនាអំពីអ្វីដែលកំពុងកើតឡើង។ សន្លាក់ដែលបត់បែនបាន ជួយឲ្យតួអង្គអាចបង្ហាញសាច់រឿងឲ្យកាន់តែច្បាស់ និងងាយស្រួលយល់ តាមរយៈកាយវិការ និងអាកប្បកិរិយារបស់ពួកគេ។ កាយវិការទាំងនេះបំពេញបន្ថែមយ៉ាងល្អឥតខ្ចោះដល់ការនិទានរបស់ "អ្នកស្រែក" (អ្នកនិទានរឿង) និងតន្ត្រីដែលប្រគំអម។ ឧទាហរណ៍ជាក់ស្ដែង គឺនៅពេលតួអង្គមួយកំពុងដើរទៅមុខជាមួយនឹងចលនាដៃជើងរស់រវើក វាប្រាប់អ្នកទស្សនាថាពួកគេកំពុងធ្វើដំណើរ។ នៅពេលតួអង្គលើកដៃអង្វរ ឬធ្វើកាយវិការខឹងសម្បារ នោះអ្នកទស្សនាអាចយល់បានពីអារម្មណ៍ និងចេតនារបស់តួអង្គ។ ពួកវាបង្កើតបានជាភាសាកាយវិការដ៏សម្បូរបែបដែលអ្នកទស្សនាអាចបកស្រាយបាន ទោះបីជាគ្មានពាក្យសម្តីក៏ដោយ។ នេះហើយជាភាពអស្ចារ្យនៃល្ខោនស្បែកតូច ដែលប្រើប្រាស់ចលនានៃរូបស្បែកដើម្បីនាំអារម្មណ៍អ្នកទស្សនាឲ្យចូលជ្រៅទៅក្នុងសាច់រឿង និងយល់ពីព្រឹត្តិការណ៍នីមួយៗបានច្បាស់លាស់។